ក្នុងសង្គមកម្ពុជា មិត្តភាពត្រូវបានមើលថាជាចំណងដ៏ជ្រាលជ្រៅ ដែលលើសពីការស្គាល់គ្នាធម្មតាៗ។ ពេលមានមិត្តណាម្នាក់ឈឺ មិត្តផ្សេងៗនឹងទៅសួរសុខទុក្ខ និងផ្តល់ការលួងលោម និងជួយថែទាំ។ ការទៅសួរសុខទុក្ខ និងលើកទឹកចិត្តអ្នកឈឺ ត្រូវបានចាត់ទុកថាជាកាតព្វកិច្ច និងគុណតម្លៃមួយក្នុងវប្បធម៌ខ្មែរ។ គេតែងយកផ្លែឈើ អាហារ ឬភេសជ្ជៈទៅជាមួយ ដើម្បីបង្ហាញការយកចិត្តទុកដាក់។ ជួនកាល ពួកគេក៏ជួយធ្វើការងារផ្ទះប្រចាំថ្ងៃ ក្នុងអំឡុងពេលដែលមិត្តឈឺផងដែរ។ នៅតាមជនបទ អ្នកជិតខាង និងមិត្តភ័ក្តិតែងតែប្តូរវេនគ្នាស្នាក់នៅមួយយប់ដើម្បីជួយ។ ការគាំទ្រផ្លូវចិត្តត្រូវបានបង្ហាញតាមរយៈពាក្យសម្ដីល្អៗ ការលើកទឹកចិត្ត និងការបួងសួងឱ្យមិត្តឆាប់ជាសះស្បើយ។ ប្រជាជនខ្មែរជាច្រើនជឿថា សេចក្តីសប្បុរស និងសេចក្តីមេត្តា អាចសម្រាលទុក្ខបាន។ មិត្តភក្តិខ្លះទៅវត្តជាមួយគ្នា ដើម្បីធ្វើបុណ្យសុំសុខភាពល្អសម្រាប់មិត្តដែលកំពុងឈឺ។ ពេលខ្លះ គេក៏និមន្តព្រះសង្ឃមកសូត្រធម៌ប្រោសព្រំ ដើម្បីសុំសេចក្ដីសុខសាន្ត និងឱ្យអ្នកឈឺបានជាសះស្បើយផងដែរ។ ក្នុងពេលមានជំងឺធ្ងន់ធ្ងរ មិត្តភ័ក្តិលើកទឹកចិត្តអ្នកជំងឺឲ្យមានភាពរឹងមាំ និងមានសង្ឃឹម។ ពួកគេរំលឹកគ្នាទៅវិញទៅមកថាជំងឺគឺជាផ្នែកមួយនៃដំណើរជីវិតរបស់មនុស្សទេ។ បើមានមិត្តណាម្នាក់ទទួលមរណភាព អ្នកផ្សេងទៀតប្រមូលផ្តុំគ្នាយ៉ាងឆាប់រហ័ស ដើម្បីជួយគ្រួសារដែលមានទុក្ខ។ ពួកគេជួយរៀបចំចាត់ចែងពិធីបុណ្យសពទាំងមូល។ ការរួមចំណែកជាសាច់ប្រាក់ ឬជំនួយផ្សេងៗត្រូវបានផ្តល់ឱ្យជាទូទៅ ដើម្បីសម្រាលបន្ទុកគ្រួសារ។ នៅតាមភូមិនានា មនុស្សក្នុងសហគមន៍ទាំងមូលតែងតែមកចូលរួមក្នុងពិធីបុណ្យសព។ មិត្តភ័ក្តិអង្គុយជុំគ្នាមួយយប់ដើម្បីបង្ហាញការគោរព និងកំដរគ្រួសារសព។ ពួកគេដុតធូប និងបន់ស្រន់សុំឲ្យអ្នកដែលចែនឋានទទួលបានសេចក្ដីសុខ។ វប្បធម៌ខ្មែរឲ្យតម្លៃលើផ្នត់គំនិតនៃ«ចែករំលែកទុក្ខសោកនិងភាពរីករាយជាមួយគ្នា»។ មិត្តភក្តិជឿថា មិត្តភាពដ៏ពិតប្រាកដនៅតែបន្តទោះបីស្លាប់ទៅហើយក៏ដោយ។ ក្រោយពីធ្វើបុណ្យរួច មិត្តភក្តិក៏នៅតែបន្តទៅសួរសុខទុក្ខក្រុមគ្រួសារសពដែរ។ ពួកគេនាំយកអាហារ ផ្តល់ពាក្យលួងលោម និងពេលខ្លះជួយផ្នែកហិរញ្ញវត្ថុដែរ។ អាកប្បកិរិយាទាំងនេះធ្វើឲ្យមិត្តភាព និងសាមគ្គីភាពសង្គមកាន់តែរឹងមាំ។ ជំនឿបុរាណខ្មែរប្រកាន់ខ្ជាប់ថា ការជួយអ្នកដទៃនាំមកនូវបុណ្យកុសលល្អ។ ក្នុងពេលកាន់ទុក្ខ មិត្តភក្តិស្លៀកសម្លៀកបំពាក់ពណ៌ស ឬសាមញ្ញជាសញ្ញានៃការគោរព។ ពួកគេជួយបម្រើអាហារ និងភេសជ្ជៈឲ្យព្រះសង្ឃ និងភ្ញៀវនៅក្នុងពិធីបុណ្យសព។ ក្នុងករណីរវល់ មកមិនបាន មិត្តភក្តិក៏បង្ហាញការគាំទ្រតាមរយៈការហៅទូរសព្ទ និងសារតាមអ៊ីនធឺណិតផងដែរ។ គេចែករំលែកការចងចាំល្អៗពីអ្នកស្លាប់ទៅវិញទៅមក ដើម្បីជួយកាត់បន្ថយសោកសៅគ្នា។ មិត្តខ្លះរៀបចំកម្មវិធីសប្បុរសធម៌ ឬទៅវត្តធ្វើបុណ្យដើម្បីរំលឹក និងឧទ្ទិសកុសលជូនដល់មិត្តរបស់ខ្លួន។ សកម្មភាពទាំងនេះគឺជាការបង្ហាញការគោរពដល់ជីវិតមិត្ត និងផ្សព្វផ្សាយគុណធម៌ល្អ។ អារម្មណ៍សាមគ្គី និងមេត្តាករុណា ជាចំណុចស្នូលនៃមិត្តភាពនៅកម្ពុជា។ ទោះបីស្ថិតក្នុងភាពសោកសៅ ក៏គេអាចទទួលកម្លាំង និងការលើកទឹកចិត្តតាមរយៈសហគមន៍ និងសាសនាដែរ។ មិត្តភាពមិនត្រូវបានវាស់ដោយអំណោយទេ ប៉ុន្តែដោយវត្តមាន និងការយកចិត្តទុកដាក់វិញ។ ពាក្យលើកទឹកចិត្តច្រើនតែមានន័យច្រើនជាងជំនួយសម្ភារៈ។ ការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកបង្កើតការដឹងគុណពេញមួយជីវិត។ ប្រជាជនកម្ពុជាតែងតែនិយាយថា “យើងស្គាល់មិត្តដ៏ពិតស្គាល់ក្នុងគ្រាលំបាក”។ ជំនឿនេះលើកទឹកចិត្តឲ្យមានភាពស្មោះត្រង់ និងការយល់ចិត្តក្នុងចំណងមិត្តភាព។ គេមើលឃើញថាជាពរជ័យ និងបុណ្យកុសលល្អដែលបានរាប់អានគ្នា និងអាចជួយគ្នាទៅវិញទៅមក។ តាមរយៈជំងឺ និងការស្លាប់ មិត្តភាពក្លាយជាប្រភពនៃការលួងលោម និងបង្ហាញពីអត្ថន័យនៃការរស់នៅដោយមានទំនាក់ទំនងល្អ។ វាឆ្លុះបញ្ចាំងពីស្មារតីខ្មែរគឺក្តីមេត្តា សហគមន៍ និងមិត្តភាព។